គ្រាប់កាហ្វេពីខេត្តមណ្ឌលគិរី គឺធ្វើចេញពីដំណាំកាហ្វេពូជ អារ៉ាប៊ីកា និង រ៉ូប៊ូស្តា ដែលដាំដុះដោយសហគមន៍ជនជាតិដើមភាគតិចភ្នំ ព្នង នៅតំបន់ខ្ពង់រាប។ ដំណើរការផលិតរបស់វារាប់ចាប់ពីការប្រមូលផលរហូតដល់ការវេចខ្ចប់ គឺមានភាពលម្អិតដើម្បីធានាបាននូវគុណភាពខ្ពស់។ ដំបូងឡើយ កសិករប្រមូលផលផ្លែកាហ្វេដោយដៃ នៅពេលដែលផ្លែបានទុំល្អមានពណ៌ក្រហមឆ្អៅ។ បន្ទាប់ពីប្រមូលផល ផ្លែទាំងនោះត្រូវយកទៅសម្អាត និងបកសំបកចេញដោយប្រើម៉ាស៊ីនមុននឹងយកទៅត្រាំទឹកប្រហែល ១២ ទៅ ២៤ ម៉ោង ដើម្បីយកជាតិរំអិល និងជាតិស្ករចេញ។ គ្រាប់កាហ្វេដែលបានលាងសម្អាតល្អ ត្រូវយកទៅហាលថ្ងៃនៅលើថ្នល់កាហ្វេ ដែលធ្វើពីឫស្សី ដើម្បីឲ្យស្ងួតល្អ មុននឹងត្រូវបកយកសំបកចុងក្រោយចេញ។ នៅដំណាក់កាលចុងក្រោយ គ្រាប់កាហ្វេឆៅត្រូវបានយកទៅលីង នៅសីតុណ្ហភាពផ្សេងគ្នា ដើម្បីបង្កើតរសជាតិ និងក្លិនដ៏ពិសេស។ គ្រាប់កាហ្វេពីខេត្តមណ្ឌលគិរីមានពីរប្រភេទសំខាន់ៗ គឺ អារ៉ាប៊ីកា ដែលមានរសជាតិជូរស្រាល ក្លិនឈ្ងុយ និងមានជាតិកាហ្វេអ៊ីនទាប។ វាស័ក្ដិសមសម្រាប់ការឆុងកាហ្វេបែបក្តៅ ឬសម្រាប់អ្នកដែលចូលចិត្តរសជាតិបែបធម្មជាតិ។ ចំណែកឯ រ៉ូប៊ូស្តា វិញ មានរសជាតិល្វីងខ្លាំង ក្លិនក្រអូបឈ្ងុយ ហើយមានជាតិកាហ្វេអ៊ីនខ្ពស់ជាង។ ដែលជាទូទៅ ប្រភេទនេះត្រូវបានគេនិយមយកទៅឆុងកាហ្វេទឹកដោះគោ ឬកាហ្វេបែបខ្មែរ។ ដោយសារគុណភាព និងរសជាតិពិសេស កាហ្វេទាំងនេះបានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់ភ្ញៀវទេសចរ។ ផលិតផលទាំងនេះត្រូវបានវេចខ្ចប់យ៉ាងទាក់ទាញ និងប្រកបដោយអត្ថន័យ ដែលរំលេចពីវប្បធម៌ និងសិល្បៈនៃការរស់នៅរបស់សហគមន៍ជនជាតិដើមនៅតំបន់នេះ។ គ្រាប់កាហ្វេដែលបានមកពីខេត្តមណ្ឌលគិរីមានគុណសម្បត្តិលេចធ្លោជាច្រើន ទាំងគុណភាព រសជាតិ និងតម្លៃវប្បធម៌។ សម្រាប់គុណសម្បត្តិទីមួយរបស់គ្រាប់កាហ្វេក្នុងស្រុកមកពីមណ្ឌលគិរី គឺ គុណភាព និងរសជាតិពិសេស។ ដោយសារតែដាំដុះនៅក្នុងតំបន់ខ្ពង់រាបធម្មជាតិ ដែលមានអាកាសធាតុត្រជាក់អំណោយផល គ្រាប់កាហ្វេទាំងនេះមានរសជាតិ និងក្លិនប្រហើរឈ្ងុយឆ្ងាញ់ប្លែកពីគេ ដែលឆ្លុះបញ្ចាំងពីលក្ខណៈដី និងបរិស្ថានតែមួយគត់នៅទីនោះ។ ចំណែក គុណសម្បត្តិរបស់គ្រាប់កាហ្វេក្នុងស្រុកមកពីមណ្ឌលគិរី គឺ ការចូលរួមចំណែកដល់ការការពារបរិស្ថាន។ ការដាំដុះកាហ្វេនេះ គឺធ្វើឡើងតាមលក្ខណៈបែបធម្មជាតិ ដោយមិនប្រើប្រាស់សារធាតុគីមី ឬថ្នាំសម្លាប់សត្វល្អិត ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពអ្នកប្រើប្រាស់។ របៀបដាំដុះបែបនេះ ជួយថែរក្សាគុណភាពដី និងរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ គ្រាប់កាហ្វេមណ្ឌលគិរីត្រូវបានគេមើលឃើញថាមានសារៈសំខាន់ជាងតម្លៃលុយទៅទៀត ព្រោះវាផ្ទុកនូវតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់សហគមន៍ដែលផលិតវា។ គ្រាប់កាហ្វេនេះតំណាងឱ្យកម្លាំងពលកម្ម និងកេរដំណែលរបស់សហគមន៍ជនជាតិដើមភាគតិចភ្នំព្នង។ វាមិនមែនត្រឹមតែជាផលិតផលសម្រាប់លក់នោះទេ តែវាជាផ្នែកមួយនៃអត្តសញ្ញាណរបស់ពួកគេ។ ដូច្នេះ ការប្រើប្រាស់វាជាវត្ថុអនុស្សាវរីយ៍ គឺជាមធ្យោបាយដ៏ល្អមួយក្នុងការលើកស្ទួយ និងផ្សព្វផ្សាយពីសិល្បៈ ក៏ដូចជាវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជនក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ។ គ្រាប់កាហ្វេពីមណ្ឌលគិរីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ ដោយទីមួយ វាបាន បង្កើនប្រាក់ចំណូល ដោយផ្តល់ប្រភពចំណូលដ៏សំខាន់ដល់ប្រជាពលរដ្ឋ ជាពិសេសដល់សហគមន៍ជនជាតិដើមភាគតិច ដែលជាអ្នកដាំដុះកាហ្វេផ្ទាល់។ ការលក់កាហ្វេមិនត្រឹមតែជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសឱ្យពួកគេទទួលបានប្រាក់ចំណូលបន្ថែមទៀតផង។ ចំណែកទីពីរ ដំណើរការផលិតកាហ្វេទាំងមូល ចាប់ពីការដាំដុះ ការប្រមូលផល រហូតដល់ការកែច្នៃ និងវេចខ្ចប់ បាន បង្កើតឱកាសការងារ ជាច្រើនសម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន។ រីឯ ទីបី ផលិតផលកាហ្វេក្នុងស្រុកបានក្លាយជាទំនិញអនុស្សាវរីយ៍ដ៏ទាក់ទាញ ដែលជួយ ជំរុញវិស័យទេសចរណ៍ នៅក្នុងខេត្តមណ្ឌលគិរី និងបង្កើនប្រាក់ចំណូលបន្ថែមដល់អាជីវកម្មក្នុងស្រុក។ បន្ថែមពីលើអត្ថប្រយោជន៍សេដ្ឋកិច្ច គ្រាប់កាហ្វេពីមណ្ឌលគិរីក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ លើកកម្ពស់វប្បធម៌ ផងដែរ។ កាហ្វេនេះបានជួយ ផ្សព្វផ្សាយអត្តសញ្ញាណ ទំនៀមទម្លាប់ និងរបៀបរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិចភ្នំព្នង ឱ្យកាន់តែទូលំទូលាយ។ តាមរយៈផលិតផលកាហ្វេ ភ្ញៀវទេសចរអាចស្វែងយល់បន្ថែមអំពីប្រវត្តិ និងរបៀបធ្វើការងាររបស់សហគមន៍ទាំងនោះ។ កាហ្វេក៏បាន លើកតម្លៃផលិតផលខ្មែរ និងបង្ហាញពីសក្តានុពលកសិកម្មរបស់កម្ពុជាឱ្យមានឈ្មោះបោះសំឡេងផងដែរ។ ការដាំដុះកាហ្វេក្នុងលក្ខណៈបែបធម្មជាតិដោយជនជាតិដើមភាគតិច ក៏បានចូលរួមចំណែក ថែរក្សាប្រពៃណី នៃការដាំដុះកសិកម្មតាមបែបបុរាណរបស់ពួកគេផងដែរ។